ទន្ទឹមនឹងការរីកចម្រើននៃបច្ចេកវិទ្យា និងការប្រើប្រាស់បណ្តាញសង្គមយ៉ាងទូលំទូលាយក្នុងចំណោមយុវជន ការគំរាមកំហែងតាមប្រព័ន្ធអ៊ីនធឺណិត និងការបញ្ចេញមតិលើបណ្តាញសង្គម។ ចំណុចទាំងនេះបានក្លាយជាបញ្ហាដ៏សំខាន់ដែលប៉ះពាល់ដល់បរិយាកាសសិក្សា និងសុខុមាលភាពរបស់សិស្សនៅក្នុងសាលារៀនកម្ពុជា។ ការគំរាមកំហែងតាមប្រព័ន្ធអ៊ីនធឺណិត គឺជាទង្វើនៃការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលដើម្បី ធ្វើបាប បំភ័យ ធ្វើឲ្យអាម៉ាស់មុខ ឬធ្វើទុក្ខបុកម្នេញ អ្នកដទៃ។ វាអាចកើតឡើងតាមរយៈបណ្តាញសង្គម កម្មវិធីផ្ញើសារ វេទិកាហ្គេម ឬទូរស័ព្ទដៃ ដែលជាមធ្យោបាយទំនាក់ទំនងសំខាន់ៗរបស់យុវជនសព្វថ្ងៃ។ ទម្រង់នៃការគំរាមកំហែងតាមប្រព័ន្ធអ៊ីនធឺណិត រួមមាន ការបង្ហោះសារ ឬរូបភាព/វីដេអូអាម៉ាស់មុខ ការគំរាមកំហែង ឬការយាយី ការបន្លំខ្លួន ការមិនរាប់អាន ឬការរើសអើងតាមអនឡាញ និងការផ្សព្វផ្សាយពាក្យចចាមអារ៉ាម ឬព័ត៌មានមិនពិត។ ការបង្ហោះសារ ឬរូបភាព/វីដេអូអាម៉ាស់មុខជាការចែករំលែកមាតិកាដែលធ្វើឲ្យអ្នកដទៃខ្មាសអៀន បាត់បង់កិត្តិយស ឬមានអារម្មណ៍អាម៉ាស់។ វាអាចជារូបភាព ឬវីដេអូផ្ទាល់ខ្លួនដែលគេយកទៅបង្ហោះដោយគ្មានការអនុញ្ញាត។ ការគំរាមកំហែង ឬការយាយីគឺ រួមបញ្ចូលទាំងការផ្ញើសារគំរាមកំហែង ការប្រើពាក្យសំដីអសុរោះ ការជេរប្រមាថ ឬការបង្កហេតុជាប្រចាំដើម្បីធ្វើបាបផ្លូវចិត្តអ្នកដទៃ។ ការបន្លំខ្លួន ជាអ្វីដែលជនល្មើសបង្កើតគណនីក្លែងក្លាយដើម្បីធ្វើជាអ្នកដទៃ ហើយបង្ហោះសារបំភាន់ បំផ្លាញកេរ្តិ៍ឈ្មោះ ឬធ្វើបាបអ្នកផ្សេងក្នុងនាមជនរងគ្រោះ។ ការមិនរាប់អាន ឬការរើសអើងតាមអនឡាញ ជាការដកចេញ ឬរារាំងនរណាម្នាក់ពីក្រុមជជែកលើវេទិកាអនឡាញ ឬសកម្មភាពឌីជីថលផ្សេងទៀតដោយចេតនា ដែលធ្វើឲ្យជនរងគ្រោះមានអារម្មណ៍ឯកោ ឬត្រូវគេបោះបង់ចោល។ ការផ្សព្វផ្សាយពាក្យចចាមអារ៉ាម ឬព័ត៌មានមិនពិតជា ការបង្កើត ឬចែករំលែករឿងមិនពិតដើម្បីបំផ្លាញកេរ្តិ៍ឈ្មោះ សេចក្តីថ្លៃថ្នូរ ឬទំនាក់ទំនងរបស់អ្នកដទៃ។ ការគំរាមកំហែងតាមប្រព័ន្ធអ៊ីនធឺណិត អាចបន្សល់ទុកនូវ ផលប៉ះពាល់អវិជ្ជមានយ៉ាងធ្ងន់ធ្ងរ ដល់សុខុមាលភាព និងអនាគតរបស់សិស្ស។ ផលវិបាកទាំងនេះអាចប៉ះពាល់ដល់គ្រប់ទិដ្ឋភាពនៃជីវិតរបស់ពួកគេ រួមមាន បញ្ហាសុខភាពផ្លូវចិត្ត ផលប៉ះពាល់លើការសិក្សា ការបាត់បង់ទំនុកចិត្ត និងបញ្ហាឥរិយាបថ។ ផលប៉ះពាល់ដ៏ធ្ងន់ធ្ងរបំផុតមួយនៃការគំរាមកំហែងតាមប្រព័ន្ធអ៊ីនធឺណិតគឺទៅលើ សុខភាពផ្លូវចិត្ត របស់សិស្សដែលជាជនរងគ្រោះ។ ការគំរាមកំហែងបែបនេះអាចបន្សល់ទុកនូវរបួសផ្លូវចិត្តយ៉ាងជ្រៅ និងយូរអង្វែង។ ពួកគេតែងមានអារម្មណ៍ភ័យខ្លាច មិនមានសុវត្ថិភាព និងបារម្ភជាប្រចាំពីការគំរាមកំហែងដែលអាចកើតមានឡើងគ្រប់ពេល។ ពួកគេអាចមានការភ័យខ្លាចជាប់ជានិច្ចអាចបង្កឱ្យមានអាការៈថប់បារម្ភ ពិបាកគេង ឬពិបាកផ្ចង់អារម្មណ៍។ ការត្រូវបានគេធ្វើបាប ឬអាម៉ាស់មុខជាសាធារណៈអាចបណ្តាលឱ្យសិស្សមានអារម្មណ៍អស់សង្ឃឹម ឯកោ និងបាត់បង់ចំណាប់អារម្មណ៍លើអ្វីៗទាំងអស់។ ក្នុងករណីធ្ងន់ធ្ងរ និងអស់សង្ឃឹមខ្លាំង សិស្សរងគ្រោះអាចឈានដល់ការកើតមាន គំនិតចង់ធ្វើអត្តឃាត ទៀតផង ដែលជាកង្វល់ដ៏ធំមួយសម្រាប់គ្រួសារ សាលារៀន និងសង្គម។ ផលវិបាកផ្លូវចិត្តទាំងនេះតម្រូវឱ្យមានការយកចិត្តទុកដាក់ខ្ពស់ និងការអន្តរាគមន៍ទាន់ពេលវេលាដើម្បីការពារសុវត្ថិភាព និងសុខុមាលភាពរបស់សិស្ស។ ការគំរាមកំហែងតាមប្រព័ន្ធអ៊ីនធឺណិតមិនត្រឹមតែធ្វើឲ្យប៉ះពាល់ដល់សុខភាពផ្លូវចិត្តប៉ុណ្ណោះទេ។ ប៉ុន្តែវាក៏មានផលវិបាកធ្ងន់ធ្ងរទៅលើ ការសិក្សា របស់សិស្សផងដែរ។ ភាពតានតឹង និង ការឈឺចាប់ផ្លូវចិត្ត ដែលបណ្តាលមកពីការគំរាមកំហែងអាចធ្វើឲ្យសិស្សពិបាកផ្ចង់អារម្មណ៍ក្នុងការរៀនសូត្រ ដែលនាំឲ្យ លទ្ធផលសិក្សាធ្លាក់ចុះយ៉ាងគំហុក។ ពួកគេមិនអាចផ្តោតអារម្មណ៍លើមេរៀន ឬធ្វើកិច្ចការសាលាបានល្អដូចមុនឡើយ។ សិស្សដែលរងគ្រោះអាចនឹង បាត់បង់ចំណាប់អារម្មណ៍ ទាំងស្រុងក្នុងការសិក្សា ឬសកម្មភាពសាលាផ្សេងៗ។ ពួកគេអាចមានអារម្មណ៍ថាគ្មានតម្លៃ ឬគ្មានកម្លាំងចិត្តដើម្បីបន្តការខិតខំ។ ក្នុងករណីខ្លះ សិស្សអាចនឹង បង្ខំចិត្តអវត្តមានពីសាលា ដោយសារតែខ្លាច ឬមិនចង់ប្រឈមមុខនឹងអ្នកគំរាមកំហែង មិនថាដោយផ្ទាល់ ឬតាមរយៈការភ័យខ្លាចថាពួកគេនឹងបន្តការយាយីតាមប្រព័ន្ធអនឡាញនោះទេ។ ការអវត្តមានញឹកញាប់នេះរឹតតែធ្វើឲ្យការសិក្សារបស់ពួកគេកាន់តែយ៉ាប់យ៉ឺន។ ផលប៉ះពាល់ទាំងនេះអាចធ្វើឲ្យប៉ះពាល់ដល់អនាគតការសិក្សា និងអាជីពរបស់សិស្សយ៉ាងខ្លាំង។ ការគំរាមកំហែងតាមប្រព័ន្ធអ៊ីនធឺណិតអាចបង្កឱ្យមានការប៉ះពាល់យ៉ាងខ្លាំងដល់ ទំនុកចិត្ត របស់សិស្សដែលជាជនរងគ្រោះ។ ផលវិបាកផ្លូវចិត្តទាំងនេះអាចធ្វើឲ្យពួកគេជួបការលំបាកក្នុងការរស់នៅ និងទំនាក់ទំនងសង្គម។ ជនរងគ្រោះអាច បាត់បង់ជំនឿលើខ្លួនឯងយ៉ាងខ្លាំងក្លា ដោយសារតែពាក្យសម្ដីអវិជ្ជមាន ឬការយាយីជាប្រចាំ។ ពួកគេចាប់ផ្ដើម មានអារម្មណ៍ថាខ្លួនឯងអន់ ឬគ្មានតម្លៃ ដែលធ្វើឲ្យពួកគេមិនហ៊ានបង្ហាញសមត្ថភាព ឬចូលរួមក្នុងសកម្មភាពផ្សេងៗ។ ដោយសារតែការភ័យខ្លាចថាខ្លួននឹងត្រូវគេចំអក ឬវិនិច្ឆ័យ ពួកគេអាចមានអារម្មណ៍ ខ្មាស់អៀន និង ឯកោ។ នេះបណ្ដាលឲ្យពួកគេ មិនហ៊ានចូលរួមក្នុងសកម្មភាពសង្គម ដូចជាការជួបជុំមិត្តភក្ដិ ឬការចូលរួមក្នុងក្លឹបសិក្សា។ ពួកគេក៏មិនហ៊ាន ចែករំលែកអារម្មណ៍របស់ខ្លួនទៅកាន់អ្នកដទៃដែរ ព្រោះខ្លាចមានកំហុស ឬការស្ដីបន្ទោស។ ផលប៉ះពាល់ទាំងនេះអាចធ្វើឲ្យសិស្សរងគ្រោះបាត់បង់ឱកាសជាច្រើនក្នុងជីវិត និងពិបាកក្នុងការអភិវឌ្ឍខ្លួនឯង។ ការគំរាមកំហែងតាមប្រព័ន្ធអ៊ីនធឺណិតមិនត្រឹមតែប៉ះពាល់ដល់សុខភាពផ្លូវចិត្ត និងលទ្ធផលសិក្សារបស់សិស្សនោះទេ វាក៏អាចនាំឲ្យមាន ការផ្លាស់ប្តូរឥរិយាបថ ផងដែរ ដែលគួរឲ្យព្រួយបារម្ភ។ សិស្សដែលរងគ្រោះអាចក្លាយជាមនុស្ស ឆាប់ខឹង ជាងមុន និងមានអារម្មណ៍ងាយនឹងឆេវឆាវ។ ពួកគេអាចចាប់ផ្តើម ដកខ្លួនចេញពីសង្គម ដោយមិនចង់ទាក់ទងជាមួយមិត្តភក្តិ ឬក្រុមគ្រួសារ ដែលពីមុនពួកគេធ្លាប់មានទំនាក់ទំនងល្អ។ ក្នុងករណីធ្ងន់ធ្ងរ និងអស់សង្ឃឹមខ្លាំង ពួកគេអាចងាកទៅរកឥរិយាបថបំផ្លាញខ្លួនឯងដូចជា ការប្រើប្រាស់គ្រឿងញៀន ឬឥរិយាបថគ្រោះថ្នាក់ផ្សេងទៀត។ នេះជាមធ្យោបាយមួយដែលពួកគេស្វែងរកការរំសាយទុក្ខ ឬគេចចេញពីការពិតដ៏ឈឺចាប់។ ការផ្លាស់ប្តូរឥរិយាបថទាំងនេះទាមទារការយកចិត្តទុកដាក់ជាបន្ទាន់ពីគ្រួសារ សាលារៀន និងអ្នកជំនាញ ដើម្បីផ្តល់ការគាំទ្រ និងអន្តរាគមន៍ទាន់ពេលវេលា។ ការរីកសាយភាយនៃបណ្ដាញសង្គមក្នុងចំណោមសិស្សានុសិស្សនៅកម្ពុជា បានធ្វើឲ្យ ការបញ្ចេញមតិលើបណ្ដាញសង្គម ក្លាយជាផ្នែកមួយដ៏សំខាន់នៃជីវិតប្រចាំថ្ងៃរបស់ពួកគេ។ ទិដ្ឋភាពនេះមានទាំង ទិដ្ឋភាពវិជ្ជមាន ដែលអាចផ្ដល់អត្ថប្រយោជន៍ និង បញ្ហាប្រឈម ដែលតម្រូវឲ្យមានការយកចិត្តទុកដាក់។ ការប្រើប្រាស់បណ្ដាញសង្គមដោយសិស្សមានគុណសម្បត្តិជាច្រើនដូចជា ការចែករំលែកព័ត៌មាន និងចំណេះដឹង ការកសាងសហគមន៍ និងបណ្ដាញទំនាក់ទំនង ការលើកកម្ពស់គំនិតច្នៃប្រឌិត និងការបញ្ចេញមតិ ការចូលរួមក្នុងសកម្មភាពសង្គម។ សិស្សអាចប្រើប្រាស់បណ្ដាញសង្គមដើម្បី ចែករំលែកព័ត៌មាន ទាក់ទងនឹងការសិក្សា ដូចជាកាលវិភាគប្រឡង ឯកសារមេរៀន ឬព័ត៌មានអំពីព្រឹត្តិការណ៍សំខាន់ៗនៅសាលា។ ពួកគេក៏អាចចែករំលែក ចំណេះដឹងទូទៅ និងចូលរួម ក្រុមសិក្សាអនឡាញ ដើម្បីពិភាក្សាមេរៀន ផ្លាស់ប្ដូរបទពិសោធន៍ និងជួយគ្នាទៅវិញទៅមក។ បណ្ដាញសង្គមជួយសិស្សឲ្យ ភ្ជាប់ទំនាក់ទំនងជាមួយមិត្តភក្ដិ ចាស់ថ្មី មិនថានៅសាលាជាមួយគ្នា ឬសាលាផ្សេងឡើយ។ ពួកគេអាច បង្កើតមិត្តថ្មី និងចូលរួមក្នុង ក្រុមដែលមានចំណាប់អារម្មណ៍ស្រដៀងគ្នា ដូចជា ក្លឹបអានសៀវភៅ ក្រុមលេងហ្គេម ឬក្រុមសិក្សាភាសា នេះជួយពង្រឹងទំនាក់ទំនងសង្គម និងការរួបរួម។ វេទិកាអនឡាញផ្ដល់ឱកាសឲ្យសិស្ស បង្កើតមាតិកាថ្មីៗ ដូចជាវីដេអូខ្លីៗ រូបភាពគំនូរ ឬអត្ថបទឆ្លុះបញ្ចាំង។ ពួកគេអាចប្រើប្រាស់វាដើម្បី បង្ហាញពីគំនិតច្នៃប្រឌិត បង្ហាញពីទេពកោសល្យ និង បញ្ចេញទស្សនៈផ្ទាល់ខ្លួន ទៅលើបញ្ហាផ្សេងៗ។ យុវជនអាចប្រើប្រាស់បណ្ដាញសង្គមដើម្បី លើកកម្ពស់យុទ្ធនាការសង្គម ផ្សព្វផ្សាយការយល់ដឹងអំពីបញ្ហាសំខាន់ៗ ដូចជាបរិស្ថាន ការអប់រំ ឬសុខភាព ឬ បញ្ហាផ្សេងៗដែលពួកគេយកចិត្តទុកដាក់។ ថ្វីត្បិតតែការបញ្ចេញមតិលើបណ្ដាញសង្គមមានទិដ្ឋភាពវិជ្ជមានក៏ដោយ ក៏វាបាននាំមកនូវ បញ្ហាប្រឈម និងកង្វល់ យ៉ាងធ្ងន់ធ្ងរ ជាពិសេសនៅក្នុងបរិយាកាសសាលារៀន។ ព័ត៌មានមិនពិត បានក្លាយជាកង្វល់ដ៏ចម្បងមួយនៅក្នុងបរិយាកាសបណ្តាញសង្គមរបស់សិស្សសព្វថ្ងៃ។ ការរីករាលដាលនៃ ព័ត៌មានមិនពិត ឬព័ត៌មានបំភ្លៃ អាចបង្កផលអវិជ្ជមានជាច្រើនដូចជា ការភ័ន្តច្រឡំ ការបែកបាក់ និងការសម្រេចចិត្តខុសឆ្គង។ សិស្សអាចពិបាកបែងចែករវាងព័ត៌មានពិត និងមិនពិត ដែលធ្វើឲ្យពួកគេបាត់បង់ការជឿទុកចិត្តលើប្រភពព័ត៌មាន។ ព័ត៌មានមិនពិតអាចបង្កឲ្យមានជម្លោះ ការខ្វែងគំនិតគ្នា និងការបែកបាក់ក្នុងចំណោមសិស្ស ឬសូម្បីតែក្នុងសហគមន៍សាលាទាំងមូល។ ដោយសារតែការយល់ច្រឡំ ឬការជឿលើព័ត៌មានមិនពិត សិស្សអាចធ្វើ ការសម្រេចចិត្តខុសឆ្គង ដែលប៉ះពាល់ដល់ពួកគេផ្ទាល់ ឬអ្នកដទៃ។ ឧទាហរណ៍ ព័ត៌មានមិនពិតអំពីសុខភាពអាចនាំឲ្យមានការអនុវត្តខុសឆ្គង។ ការយល់ដឹងអំពីហានិភ័យនៃព័ត៌មានមិនពិត គឺជាជំហានដំបូងក្នុងការការពារសិស្សពីផលប៉ះពាល់អវិជ្ជមានទាំងនេះ។ ការនិយាយដោយគ្មានសីលធម៌ គឺជាបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរមួយនៅលើបណ្ដាញសង្គម ដែលជះឥទ្ធិពលយ៉ាងខ្លាំងដល់បរិយាកាសសាលារៀន និងសហគមន៍ទាំងមូល។ នេះសំដៅលើការប្រើប្រាស់ពាក្យសំដីរើសអើង ពាក្យប្រមាថ និងពាក្យញុះញង់។ សម្ដីដែលបង្ហាញពីការរើសអើងពូជសាសន៍ ភេទ ជំនឿសាសនា ឬលក្ខណៈផ្សេងៗទៀតរបស់បុគ្គល ឬក្រុមណាមួយ។ ការប្រើប្រាស់ភាសាអសុរោះ ឬពាក្យសម្ដីដែលធ្វើឲ្យប៉ះពាល់ដល់កិត្តិយស និងសេចក្ដីថ្លៃថ្នូររបស់អ្នកដទៃ។ ការនិយាយស្អប់ខ្ពើមបែបនេះអាច បង្កជាអរិភាព រវាងសិស្សគ្នាឯង និងសមាជិកសហគមន៍សាលា។ វាក៏ ប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម ទាំងនៅក្នុងសាលា និងសហគមន៍ទាំងមូល ដោយបង្កើតបរិយាកាសមិនល្អ គ្មានសុវត្ថិភាព និងបាត់បង់ការគោរពគ្នាទៅវិញទៅមក។ ការកើនឡើងនៃការប្រើប្រាស់បណ្តាញសង្គមក្នុងចំណោមសិស្សបាននាំមកនូវកង្វល់យ៉ាងធំមួយគឺ ការរំលោភលើឯកជនភាព។ បញ្ហានេះកើតឡើងនៅពេលដែលសិស្ស ចែករំលែកព័ត៌មានផ្ទាល់ខ្លួនច្រើនហួសហេតុ ដោយមិនបានយល់ច្បាស់ពីហានិភ័យដែលពួកគេអាចប្រឈមមុខ។ ការចែករំលែកព័ត៌មានលម្អិតដូចជា ឈ្មោះពេញ ថ្ងៃខែឆ្នាំកំណើត អាសយដ្ឋាន រូបថតឯកជន ឬទីតាំងបច្ចុប្បន្ន អាចនាំឲ្យមានបញ្ហាធ្ងន់ធ្ងរដូចជា ការលួចអត្តសញ្ញាណ និងការបៀតបៀន។ ជនខិលខូចអាចប្រើប្រាស់ព័ត៌មានផ្ទាល់ខ្លួនទាំងនោះដើម្បីបន្លំធ្វើជាពួកគេ បង្កើតគណនីក្លែងក្លាយ ឬប្រព្រឹត្តបទឧក្រិដ្ឋផ្សេងៗក្នុងនាមពួកគេ។ ព័ត៌មានដែលបានចែករំលែកអាចត្រូវបានគេយកទៅប្រើប្រាស់ក្នុងផ្លូវមិនល្អ ដើម្បីធ្វើការយាយី គំរាមកំហែង ឬបង្កភាពអាម៉ាស់ទាំងនៅលើបណ្តាញសង្គម និងក្នុងជីវិតពិត។ នេះសង្កត់ធ្ងន់ពីសារៈសំខាន់នៃការអប់រំសិស្សអំពីសុវត្ថិភាពអនឡាញ និងការកំណត់ការចែករំលែកព័ត៌មានផ្ទាល់ខ្លួន ដើម្បីការពារខ្លួនពីគ្រោះថ្នាក់ទាំងនេះ។ ការញៀនបណ្ដាញសង្គម កំពុងក្លាយជាកង្វល់ដ៏ធំមួយសម្រាប់សិស្សសព្វថ្ងៃ។ ការចំណាយពេលច្រើនហួសហេតុលើវេទិកាអនឡាញទាំងនេះអាចជះឥទ្ធិពលអវិជ្ជមានយ៉ាងទូលំទូលាយដល់ជីវិតប្រចាំថ្ងៃរបស់ពួកគេ។ ផលប៉ះពាល់សំខាន់ៗរួមមាន ប៉ះពាល់ដល់ការសិក្សា ជះឥទ្ធិពលអវិជ្ជមានដល់សុខភាពផ្លូវកាយ និងជះឥទ្ធិពលអវិជ្ជមានដល់សុខភាពផ្លូវចិត្ត។ ពេលវេលាដ៏ច្រើនដែលចំណាយលើបណ្ដាញសង្គម កាត់បន្ថយពេលវេលាសម្រាប់រៀនសូត្រ និង ធ្វើកិច្ចការផ្ទះ។ នេះអាចបណ្ដាលឱ្យសិស្សបាត់បង់ការផ្ដោតអារម្មណ៍ ថយចុះលទ្ធផលសិក្សា និងខកខានឱកាសអភិវឌ្ឍចំណេះដឹងរបស់ខ្លួន។ ការសម្លឹងអេក្រង់ទូរស័ព្ទ ឬកុំព្យូទ័រយូរពេកអាចបណ្ដាលឱ្យមាន បញ្ហាភ្នែក (ដូចជាភ្នែកស្ងួត ភ្នែកព្រិល) និង ឈឺក ឬស្មាដោយសារតែឥរិយាបថមិនត្រឹមត្រូវ។ ការអង្គុយច្រើនក៏កាត់បន្ថយសកម្មភាពរាងកាយផងដែរ។ ការប្រៀបធៀបខ្លួនឯងជាមួយអ្នកដទៃ ការស្វែងរកការទទួលស្គាល់ ឬការប្រឈមមុខនឹងមាតិកាអវិជ្ជមាននៅលើបណ្ដាញសង្គមអាចនាំឱ្យសិស្សជួបប្រទះ ការថប់បារម្ភ និង ជំងឺបាក់ទឹកចិត្ត។ ពួកគេអាចមានអារម្មណ៍ឯកោ ឬមិនសប្បាយចិត្ត បើទោះជាកំពុងភ្ជាប់ទំនាក់ទំនងជាមួយមនុស្សជាច្រើនក៏ដោយ។ ការយល់ដឹងពីផលប៉ះពាល់ទាំងនេះ គឺចាំបាច់ដើម្បីលើកទឹកចិត្តសិស្សឱ្យប្រើប្រាស់បណ្ដាញសង្គមប្រកបដោយតុល្យភាព និងការទទួលខុសត្រូវ។ មួយក្នុងចំណោមបញ្ហាប្រឈមដ៏ធំនៃការបញ្ចេញមតិលើបណ្ដាញសង្គមក្នុងចំណោមសិស្សគឺ ការបាត់បង់ការគោរពគ្នាទៅវិញទៅមក។ បរិយាកាសអនឡាញជារឿយៗធ្វើឲ្យមនុស្សមានអារម្មណ៍ថាមានសេរីភាពហួសហេតុក្នុងការនិយាយស្ដី ដោយមិនគិតពីផលវិបាក។ នៅពេលសិស្សបញ្ចេញមតិដោយមិនគិតឲ្យបានហ្មត់ចត់ពីផលប៉ះពាល់ ពួកគេអាចប្រើប្រាស់ ពាក្យអសុរោះ ឬ ជេរប្រមាថគ្នាទៅវិញទៅមក។ ទង្វើបែបនេះ បង្កើតបានជាវប្បធម៌មួយដែលការឈ្លោះប្រកែកគ្នា ឬការប្រមាថគ្នាត្រូវបានគេចាត់ទុកជារឿងធម្មតា។ ឥរិយាបថអវិជ្ជមានទាំងនេះអាចធ្វើឲ្យ បាត់បង់ការគោរព នៅក្នុងសហគមន៍សាលាទាំងមូល។ ទំនាក់ទំនងរវាងសិស្សគ្នាឯងក៏អាចប្រេះឆា ដែល ប៉ះពាល់ដល់បរិយាកាសនៃការរៀនសូត្រ។ បរិយាកាសដែលគ្មានការគោរពគ្នាអាចនាំឲ្យមានភាពតានតឹង ជម្លោះ និងកាត់បន្ថយស្មារតីសាមគ្គីភាពក្នុងចំណោមសិស្ស។ ការដោះស្រាយបញ្ហានេះតម្រូវឲ្យមានការអប់រំសិស្សអំពីសុជីវធម៌អនឡាញ និងផលប៉ះពាល់នៃពាក្យសម្ដីរបស់ពួកគេ។ បញ្ហាប្រឈមទាំងនេះទាមទារការយកចិត្តទុកដាក់ខ្ពស់ពីគ្រប់ភាគីពាក់ព័ន្ធ។ ដើម្បីធានាថាការប្រើប្រាស់បណ្ដាញសង្គមរបស់សិស្សប្រព្រឹត្តទៅប្រកបដោយសុវត្ថិភាព និងការទទួលខុសត្រូវ។ ការដោះស្រាយបញ្ហាប្រឈមទាំងនេះទាមទារកិច្ចសហការពីសាលារៀន ឪពុកម្តាយ និងសិស្សផ្ទាល់។ ដើម្បីលើកកម្ពស់ការប្រើប្រាស់បណ្តាញសង្គមប្រកបដោយទំនួលខុសត្រូវ និងសុវត្ថិភាព។